សម្លៀកបំពាក់សម័យអាណានិគមបារាំងបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសម្លៀកបំពាក់ខ្មែរ។ វាចាប់ផ្ដើមនៅក្នុងអំឡុងឆ្នាំ ១៨៦៣ ដល់ ១៩៥៣ ហើយនៅតែបន្តមានឥទ្ធិពលមកដល់ពេលសព្វថ្ងៃនេះ។ មុនពេលឥទ្ធិពលអាណានិគមបារាំងចូលមកក្នុងប្រទេសកម្ពុជា សម្លៀកបំពាក់ប្រពៃណីខ្មែរមានលក្ខណៈជា អាវប៉ាក់ ឬ សំពត់បត់។ ការគ្រប់គ្រងរបស់បារំាងបាននាំមកនូវឥទ្ធិពលលើសម្លៀកបំពាក់ខ្មែរដូចជា នាំឱ្យមានអាវវែងរលុងៗ អាវក្រៅដែលមានក សំពត់ ឬសម្លៀកបំពាក់ដែលមានឡេវ ឬ ខ្សែរ៉ូតជាដើម។ លើសពីនោះក៏មានស្បែកជើងតាមស្ទាយលោកខាងលិចផងដែរ។ សម្លៀកបំំពាក់ប្រពៃណីខ្មែរភាគច្រើនធ្វើពីសូត្រ ឬ ក្រណាត់ត្បាញដោយដៃ ប៉ុន្តែបារាំងបាននាំចូលឥទ្ធិពលនៃក្រណាត់បែបអឺរ៉ុបជាច្រើន។ ក្នុងនោះមានដូចជាក្រណាត់មានសរសៃអំបោះប៉ាក់រូប ក្រណាត់ស្បៃ និង ក្រណាត់មានរូបភាព។ លំនាំលើក្រណាត់នោះមានដូចជារូបផ្កា រូបពងជីងចក់តូច ឬ ធំ រូបក្រឡេក្រឡា ឬ ឆ្នូតៗជាដើម។ សំពត់ហូល ឬ សំពត់ចងក្បិនប្រពៃណីខ្មែរបានផ្លាស់ប្តូរទៅជាអាវដៃវែងមានក អាវប៉ោងស្មា និង រឹបចង្កេះ។ អាវក្រណាត់មានក ព្រមទាំងអាវក្រៅ ឬ អាវធំបានក្លាយជាសញ្ញាបង្ហាញពីភាពទាន់សម័យរបស់បុរស និងស្ត្រីខ្មែរដែលមានឋានៈខ្ពស់។ សម្លៀកបំពាក់់ចូលរួមកម្មវិធីតែងតែលាយឡំជាមួយស្ទីលអាវលោកខាងលិច និងសំពត់សូត្របែបប្រពៃណី។ ក្រមានិងសំពត់នៅតែត្រូវបានប្រើទូទៅនៅតាមតំបន់ជនបទ។ ប៉ុន្តែនៅក្នុងទីក្រុងវិញ បុរសជ្រើសរើសសម្លៀកបំពាក់បែបលោកខាងលិច ដូចជា អាវមានក ខោក្រណាត់រលុង អាវធំ ឬ ក្រវាត់ក ដើម្បីពាក់ក្នុងកម្មវិធីផ្លូវការ។ ឯកសណ្ឋានរបស់យោធាបារាំងក៏បានជះឥទ្ធិពលមកលើឯកសណ្ឋានរបស់ខ្មែរផងដែរ ហើយនៅតែបន្តប្រើដល់សព្វថ្ងៃក្នុងឱកាសពិសេសៗ។ សម្លៀកបំពាក់បែបបារាំងសម្គាល់ពីភាពទាន់សម័យ និងឋានៈសង្គម ជាពិសេសនៅទីក្រុង។ ដោយឡែកនៅតាមជនបទ គេនៅតែឃើញមានវត្តមាននៃសម្លៀកបំពាក់ប្រពៃណី ដូច្នេះវាបង្កើតបានជាជម្រើសសម្លៀកបំពាក់ពីរបែប។ ទោះបីជាទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣ក្ដី ក៏ការរួមបញ្ចូលគ្នានៃវាយនភ័ណ្ឌខ្មែរ និងបារាំងនៅតែបន្តមានវត្តមានក្នុងឱកាសជាច្រើនក្នុងប្រទេសកម្ពុជា។ អ្នកច្នៃម៉ូតសព្វថ្ងៃប្រើក្រណាត់ខ្មែរបុរាណ ដើម្បីធ្វើជាសំលៀកបំពាក់បែបស្ទីលបារាំង។ សរុបមក វាជាការរួមបញ្ចូលគ្នារវាងប្រពៃណីវប្បធម៌ខ្មែរ និងឥទ្ធិពលដែលបន្សល់ពីអាណានិគមបារាំងផងដែរ។ ការរួមបញ្ចូលស្ទីលសម្លៀកបំពាក់របស់បារាំងធ្វើឱ្យប្រជាជនខ្មែរអាចអភិវឌ្ឍខ្លួនតាមបម្រែបម្រួលនៃម៉ូដសម័យទំនើបផងដែរ។ វាក៏លើកទឹកចិត្តឱ្យអ្នកច្នៃម៉ូដខ្មែរមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់តម្បាញខ្មែរជាមួយនឹងនិន្នាការម៉ូដសម្លៀកបំពាក់់នៅលើសកលលោកផងដែរ។ គុណតម្លៃសំខាន់នៃឥទ្ធិពលសម្លៀកបំពាក់សម័យអាណានិគម គឺវាដើរតួជាស្ពានរវាងប្រវត្តិសាស្ត្រ និង ម៉ូដសម្លៀកបំពាក់នាពេលបច្ចុបន្ន។ វាក៏៏បង្ហាញថា ម៉ូដសម្លៀកបំពាក់ខ្មែរអាចមានភាពបត់បែន ព្រមទាំងឆ្លុះបញ្ចាំងពីមោទនភាពវប្បធម៌ខ្មែរផងដែរ។